ត្រីចំហុយទឹកស៊ីអ៊ីវ គឺជារូបមន្តដ៏ពេញនិយមមួយមុខដែលមានរសជាតិឆ្ងាញ់ ផ្អែមសាច់ត្រី ស្រស់ទឹកត្រី ហើយមានក្លិនឈ្ងុយពីខ្ញី ខ្ទឹមស និងប្រេងល្ង។ ម្ហូបនេះមិនត្រឹមតែឆ្ងាញ់ទេ ថែមទាំងងាយស្រួលធ្វើ និងល្អចំពោះសុខភាពទៀតផង។ គ្រឿងផ្សំមានត្រីស្រស់ ១ ក្បាលអាចប្រើត្រីប្រភេទមួយណាក៏បាន តែភាគច្រើនគេនិយមយកត្រីក្រហម។ វះពោះ យកស្រកីចេញ លាងសម្អាតឲ្យបានល្អ រួចឆូតជាចំណិតៗនៅសងខាងខ្លួនត្រីដើម្បីឲ្យឆាប់ឆ្អិន និងចូលជាតិ។ ចំពោះគ្រឿងផ្សំបន្ទាប់ មានដូចជាខ្ញី ១ ដុំធំ ហាន់ជាសរសៃល្អិតៗ, ដើមខ្ទឹម ៣ទៅ៤ ដើម ហាន់ជាកង់ៗ ប្រវែងប្រហែល ២ ថ្នាំងដៃ, ខ្ទឹមស ៥ កំពឹសចិញ្ច្រាំឲ្យម៉ដ្ឋ, , ម្ទេសស្រស់ ៣ ផ្លែ ហាន់ជាចំណិតស្តើងៗសម្រាប់តុបតែង និងបន្ថែមរសជាតិហិរ, ជីរវ៉ាន់ស៊ុយបន្តិចបន្តួចសម្រាប់រោយពីលើ។ រីឯ គ្រឿងទេសយើងត្រូវការ ដូចជា ប្រេងឆា ៣ ស្លាបព្រាបាយ ទឹកស៊ីអុីវ ៥ ស្លាបព្រាបាយ, ទឹកស្អាត ៤ ស្លាបព្រាបាយ, ស្ករស ២ ស្លាបព្រាបាយ , ប្រេងល្ង ១ ស្លាបព្រាកាហ្វេ។ របៀបធ្វើគឺ ដំបូងត្រីដែលបានលាង និងវះរួច យកអំបិលបន្តិចមកលាបឲ្យសព្វទាំងខាងក្នុង និងខាងក្រៅ រួចលាងទឹកចេញវិញដើម្បីកម្ចាត់ជាតិរំអិល និងក្លិនឆ្អាប។ រួចដាក់ត្រីចូលចានសម្រាប់ចំហុយ អាចដាក់ខ្ញីហាន់មួយចំនួនតូចនៅក្រោមត្រី និងក្នុងពោះត្រីដើម្បីជួយបំបាត់ក្លិនឆ្អាប។ ដាក់ទឹកចូលឆ្នាំងចំហុយ រួចដាំតឹកឲ្យពុះ។ ដាក់ចានត្រីចូលក្នុងឆ្នាំងចំហុយ បិទគម្របឲ្យជិត។ ចំហុយប្រហែល ១៥ទៅ២៥ នាទី រហូតដល់ត្រីឆ្អិនសាច់ផុយល្អ កុំចំហុយយូរពេក ព្រោះត្រីអាចរឹង។ នៅពេលត្រីឆ្អិន យកចានត្រីចេញ ហើយ ដួសទឹកត្រីដែលចេញពីខ្លួនត្រីចេញ ព្រោះទឹកនេះអាចមានក្លិនឆ្អាប។ នៅក្នុងឆ្នាំងតូចមួយ ដាក់ទឹកស៊ីអុីវ ទឹកស្អាតឬទឹកស៊ុប ស្ករស និងប្រេងល្ងចូលគ្នា រួចដាំនៅលើភ្លើងតិចៗ កូរឲ្យស្កររលាយអស់។។ បើចង់ឲ្យទឹកជ្រលក់ខាប់បន្តិច អាចចាក់ម្សៅឆាដែលលាយទឹកហើយចូលបន្តិចម្តងៗ កូររហូតដល់ខាប់តាមចំណូលចិត្ត ភ្លក្សរសជាតិ លៃតម្រូវតាមចំណូលចិត្ត។ រៀបចំត្រីត្រីដែលទើបនឹងចំហុយឆ្អិននៅលើចាន ហើយដាក់ខ្ញីដែលហាន់សរសៃៗឲ្យសព្វពីលើត្រី បន្ទាប់មកដាក់ដើមខ្ទឹមហាន់ និង ម្ទេសហាន់ ពីលើ។ ហើយដាំប្រេងឆាឲ្យក្ដៅខ្លាំង បន្ទាប់មក ចាក់ប្រេងឆាក្ដៅៗនោះ និងលើខ្លួនត្រី។ ចុងក្រោយ ចាក់ ទឹកស៊ីអុីវ ដែលបានរៀបចំរួចពីលើត្រីឲ្យសព្វ។ ពេលរៀបចំទទួលទាន រោយជីរវ៉ាន់ស៊ុយពីលើជាការស្រេច។ ត្រីចំហុយទឹកស៊ីអ៊ីវ អាចទទួលទានភ្លាមៗ ជាមួយបាយក្តៅៗ វាគឺមានរសជាតិឈ្ងុយឆ្ងាញ់ណាស់។ គន្លឹះដែលសំខាន់គឺត្រូវជ្រើសរើសត្រីដែលស្រស់ ព្រោះត្រីស្រស់ៗនឹងផ្តល់រសជាតិផ្អែមបែបធម្មជាតិចេញពីសាច់ត្រី និងមិនមានក្លិនឆ្អាប។ ហើយកុំចំហុយយូរពេក ព្រោះ អាចធ្វើឲ្យសាច់ត្រីរឹង និងបាត់បង់ជាតិផ្អែមធម្មជាតិ។ ការចាក់ប្រេងក្តៅៗពីលើខ្ញី ដើមខ្ទឹម និងម្ទេស គឺជារូបមន្តពិសេសដែលធ្វើឲ្យម្ហូបមានក្លិនឈ្ងុយប្លែក និងទាក់ទាញ។ ចំណែករសជាតិនៃទឹកស៊ីអុីវ អាចលៃតម្រូវតាមចំណូលចិត្តរបស់អ្នក ផ្អែម ប្រៃ ជូរ។